តាំងពីបុរាណប្រជាជនខ្មែរបានចាត់ទុកខ្យង សត្វអង្រ្កង កន្តូប អាពីង និងសត្វល្អិតមួយចំនួនទៀតជាម្ហូបប្រពៃណីរបស់ខ្មែរ។ រីឯខ្យងវិញ វាមានរសជាតិឆ្ងាញ់ ហើយប្រជាជនខ្មែរក៏ឧស្សាហ៍យកវាមកធ្វើជាម្ហូបសម្រាប់ការជួបជុំដែរ។ ខ្យងមានជាច្រើនប្រភេទ ច្រើនសណ្ឋាន ហើយវាក៏មានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់អ្នកនៅជនបទដែរ គឺដោយសារតែវាសម្បូរ និងងាយស្រួលរក។ គេអាចយកវាទៅធ្វើម្ហូបបានជាច្រើនមុខផងដែរមានទាំងឆា ស្ងោរ ស្ល អាំង ព្រមទាំងធ្វើបបរបានទៀតផង។ គេក៏អាចយកខ្យងទៅធ្វើជាស៊ុបដែលមានលក្ខណៈស្រដៀងនឹងស៊ុបសាច់គោផងដែរ ជាពិសេសគឺពេលបរិភោគជួបជុំគ្រួសារ។ ម្ហូបមួយមុខទៀតគឺស្ងោរខ្យងស្រែ ដោយយើងអាចយកខ្យងស្រែស្ងោរជាមួយស្លឹកខ្ទឹម គល់ស្លឹកគ្រៃ ស្លឹកក្រូច ធ្វើឱ្យក្លិនកាន់តែឈ្ងុយ ព្រមទាំងមានទឹកគ្រឿងសម្រាប់ជ្រលក់ផងដែរ។ ចំណែកឯខ្យងអាំងខ្ទិះដូងវិញ យើងត្រូវយកខ្យងទៅស្ងោរជាមួយគ្រឿងមួយចំនួនសិន ទើបយកទៅអាំងបន្ត បន្ទាប់មកយកខ្ទិះដូងលាយជាមួយទឹកត្រីកោះកុង ហើយចាក់ចូលខ្យងដែលកំពុងអាំង។ មួយមុខទៀតគឺសម្លរប្រហើរដែលមានបន្លែជាច្រើនមុខដាក់ចូលគ្នា មួយវិញទៀត យើងក៏អាចបន្ថែមខ្យងទៅក្នុងសម្លរនេះបានដែរ។ ម្យ៉ាងវិញទៀត យើងក៏អាចយកខ្យងទៅធ្វើជាសម្លរម្ជូរស្លឹកអំពិល លាយជាមួយបន្លែនិងសាច់ត្រី ដែលធ្វើឱ្យសម្លរមានរសជាតិកាន់តែឆ្ងាញ់ផងដែរ។ មុខម្ហូបមួយទៀតដែលប្រជាជនខ្មែរយើងអាចចម្អិនជាមួយខ្យងបាន គឺយកវាទៅឆាទាំងសំបក។ ឆាក្ដៅខ្យង ក៏ជាអាហារមួយបែបដែលមានរសជាតិឆ្ងាញ់ និងពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរដែរ ដោយគេអាចឆាខ្យងទាំងសំបក ឬឆាតែសាច់ក៏បាន។ ការយកខ្យងមកស្ងោរ ជ្រលក់ជាមួយទឹកគ្រឿង ក៏មានរសជាតិឆ្ងាញ់ម្យ៉ាង និងងាយស្រួលក្នុងការធ្វើដែរ។ ម៉្យាងទៀត ខ្យងអាំងជាមួយគ្រឿងក៏ជាមុខម្ហូបដែលពេញនិយមនាពេលបច្ចុប្បន្ននេះដែរ។ រីឯអាម៉ុកខ្យងវិញ គេយកសាច់ខ្យងដែលស្ងោររួចទៅលាយជាអាម៉ុក បន្ទាប់មកដាក់ចូលសំបកវិញហើយយកទៅចំហុយបន្ថែម។ ខ្យងដុតទឹកម្ទេស គឺគេយកខ្យងដាក់ចំហុយឲ្យឆ្អិន រួចដាក់គ្រឿងចូល ដោយបន្ថែមគល់ស្លឹកគ្រៃ ហើយដាក់ដុតក្នុងឆ្នាំង ។ ខ្យងខ្ចប់សាច់ជ្រូកចិញ្ច្រាំគល់ស្លឹកគ្រៃ គឺគេត្រូវយកសាច់ខ្យង និងសាច់ជ្រូក ចិញ្រ្ចាំចូលគ្នាជាមួយគល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម រួចដាក់ចូលសំបកខ្យងវិញ ទើបយកទៅចំហុយបន្ត។ សម្រាប់បុកល្ហុងសាច់ខ្យងវិញ ជាទូទៅគេអាចបន្ថែមសាច់ខ្យងឆ្អិនលាយជាមួយបុកល្ហុង។ បបរខ្យងជាមុខម្ហូបដែលពេញនិយមបំផុតក្នុងទីក្រុង ហើយយើងឃើញមានលក់នៅតាមបណ្តាហាងជាច្រើន។